ចំពោះខ្ជាយវិញ គឺជាមើមរុក្ខជាតិម្យ៉ាងដែលមានរាងស្រដៀងនឹងម្រាមដៃ ថែមទាំងស្រដៀងគ្នានឹងរមៀត។ ខ្ជាយនិយមប្រើប្រាស់ជាមើមស្រស់ ដោយយកទៅបុក ឬហាន់ល្អិតៗដាក់ក្នុងសម្លដើម្បីបំបាត់ក្លិនសាច់និងបន្ថែមក្លិនឈ្ងុយ។ ពេលខ្លះគេបន្ថែមខ្ជាយទៅក្នុងមុខម្ហូបត្រី ឬអាហារសមុទ្រ ព្រោះវាជួយបំបាត់ក្លិនឆ្អាប។ បន្ថែមពីនេះគេក៏អាចដាក់ខ្ជាយចូលបន្តិចបន្តួចទៅក្នុងប្រហុកខ្ទិះផងដែរ ដើម្បីបង្កើនក្លិន និងរសជាតិ។